របាំត្រុដិគឺជារបាំប្រពៃណីមួយក្នុងចំណោមរបាំប្រពៃណីវប្បធម៌ខ្មែរជាច្រើនទៀតដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែពោរពេញទៅដោយអត្ថន័យ និងភាពរីករាយ។ របាំនេះជារបាំមួយដែលភាគច្រើនត្រូវបានសម្តែងក្នុងពិធីបុណ្យប្រពៃណីជាច្រើន ដូចជា បុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភូមិជាដើម។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរគេតែងតែសម្តែងរបាំនេះឡើងដើម្បីប្រសិទ្ធពរសព្ទសាធុការជូនដល់អ្នកស្រុក។ ពាក្យ «ត្រុដិ» ជាពាក្យមានដើមមកពីភាសាសំស្រ្កឹតប្រែថា ផ្តាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្ក្រាន្ត»។ យោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរ តាមទំលាប់របស់អ្នកស្រុក ជួនកាលគេលេងរបាំនេះ នៅពេលប្រារព្ធពិធីសុំទឹកភ្លៀង ពេលដែលស្រុកទេសមានការរាំងភ្លៀងជាដើម។ ម្យ៉ាងវិញទៀតគេក៏រាំរបាំនេះក្នុងកិច្ចប្រារព្ធពិធីបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិផងដែរ។ គេជឿថា បើមានសត្វព្រៃណាចូលស្រុកហើយ គឺមានកើតឧបទ្រុព្យចង្រៃមិនខាន។ ហើយគេនាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ។ ដោយមានជំនឿបែបនេះហើយ ទើបអ្នកស្រុកបង្កើតអោយមានរបាំត្រុដិនេះឡើងដែលត្រូវមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងជាសត្វព្រៃ។ ការបង្ហាញអោយអ្នកស្រុកប្រោះព្រំប្រេងម្សៅចងដៃអំបោះកំរងអោយស្រេចតែម្តង បើសិនជាមានសត្វព្រៃចូលមកលើកក្រោយទៀតក៏គ្មានកើតឧបទ្រពចង្រៃអ្វីដែរ។ គោលបំណងនៃការសម្ដែងរបាំនេះ គឺដូចទៅនឹងម៉ុងសាយរបស់ជនជាតិចិនផងដែរ។ ប្រសិនបើយើងមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវក្ដីទុក្ខសោកជាក់ជាពុំខានឡើយ។ តាមឯកសារជាច្រើនបានអះអាងថា របាំត្រុដិនេះមានប្រភពដំបូងចេញពីជនជាតិដើមនៅតំបន់ភ្នំដូចជា ជនជាតិសម្រែ សួយ ព័រជាដើម ។ ព្រមទាំងជនជាតិខ្មែរយើងនៅខេត្តស្រីស្លាកែត សុរិន្ទ្រ គោកខណ្ឌ ឧត្បលរាជធានី សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ បាត់ដំបងជាដើម។ កាលបុរាណ ជារៀងរាល់ពេលចូលឆ្នាំខ្មែរ ជនជាតិសម្រែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅរាជធានី យសោធរបុរៈ ឬ ក្រុងអង្គរ។ ជនជាតិសម្រែ និងជនជាតិដើមផ្សេងទៀតគឺធ្លាប់បម្រើរាជការខ្មែរ និងពូកែធ្វើសង្គ្រាមយ៉ាងស្វិតស្វាញ។ ក្នុងការសម្តែងរបាំត្រុដិនេះ គេប្រើប្រាស់ឧបករណ៍ ឬប្រដាប់ប្រដាដូចជា កញ្ឆារ ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ គេនិយមប្រើកន្ទុយក្ងោក ដោយគេយល់ថាក្ងោកជាសត្វតំណាងឱ្យព្រះអាទិត្យ។ ហើយមនុស្សបន់ស្រន់ដល់ព្រះអាទិត្យសុំឱ្យព្រះអាទិត្យផ្តល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីធ្វើស្រែចម្ការ។ តួសម្ដែងរបាំត្រុដិរួមមាន សម្តែងជាសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង។ ព្រមទាំងអ្នកវាយស្គរដៃ អ្នកកាន់ចង្រ្កង់ និងកញ្ឆា អ្នកច្រៀងដឹករបាំ ដោយពាក្យពេចន៍ប្រើនៅក្នុងចម្រៀងមានភាពខុសគ្នាទៅតាមក្រុមសម្ដែង។ យោងតាមឯកសាររបស់សម្ដេចព្រះវណ្ណរ័ត្ន អ៉ីវ ទួត នៅខេត្តបាត់ដំបង ពាក្យពេចន៍ចម្រៀងនៃរបាំត្រុដិនេះចែកជា៤វគ្គ ការមកដល់នៃរបាំ ការសុំទាននិងបច្ច័យ ការប្រមូលទាននិងបច្ច័យ និងការថ្លែងអំណរគុណនិងជូនពរដល់អ្នកផ្ដល់បច្ច័យ។ ម្រៀងដែលតែងឮគេច្រៀងនោះគឺផ្ដើមដោយ «ហ្អាអ៉ើយ!!! កំប្លង់ៗអ្ហើយ នាំគ្នាលេងត្រុដិ តាំងចិត្តបរិសុទ្ធ ជារបាំខ្មែរ ឆាៗរ៉ាឆារ៉ាមុំបង វើយៗក្រមុំបង.....»។ ពាក់ព័ន្ធនឹងរបាំត្រុដិនេះ មានដំណាលរឿងចំនួន២ ដោយថា មានត្រកូលអ្នកនេសាទម្នាក់ឈ្មោះប៊ុន ប្រពន្ធឈ្មោះនាងឧមា រស់នៅជិតស្រុកសាវត្តី ដែលជាមនុស្សកាចរឹងរូស។ ពួកគេជាមនុស្សកម្សត់ទាល់ក្រ តែងតែដើរបរបាញ់សត្វម្រឹគបក្សី នេសាទទាំងផ្លូវទឹកទាំងផ្លូវគោក យកមកចិញ្ចឹមជីវិត។ វេលាថ្ងៃមួយនោះ ប្តីបានរៀបប្រដាប់ប្រដា ធ្នូ ស្នា ព្រួញជ័រឆក់ កាំបិតស្នៀត និងវត្ថុអ្វីៗទៀត តាមទម្លាប់ព្រាន ហើយនាងជាភរិយា ក៏រៀបចំម្ហូបចំណី បារី ស្លាប្រគល់ឱ្យប្ដី។ ព្រានចេញដំណើរ កាត់ព្រៃរំលងដងស្ទឹងឆ្ងាយទៅៗពុំមានប្រទះម្រឹគណាមួយសោះនាំព្រាននឹកថាប្រហែលជា អស់លោកទេព្តារក្សា លោកបំបិទបំបាំងបង្វែងដានមិនឱ្យឃើញហើយ។ ដូច្នេះ ព្រានចាត់ចែងធ្វើរានទេវតា ៣ថ្នាក់ តម្កល់នូវប្រដាប់ប្រដាពលីការ សុំលាភសុំជ័យឱ្យបានជួបម្រឹគ។ បន្ទាប់ពីបួងសួងរួចហើយ ព្រានធ្វើដំណើរតទៅមុខទៀត ស្រាប់តែប្រទះសត្វប្រើសមាសមួយភ្លឺឆ្អិនឆ្អៅ ដោយរោមរបស់វាសុទ្ធតែជាសរសៃមាស ស្នែងជាកែវភ្លឺច្រាលរន្ទាល។ ព្រានត្រេកអរឥតឧបមា ពួនលបបំបាំងអាត្មាបាញ់បានប្រើសនោះ ហើយម្នីម្នាយកកាំបិតទៅកាត់យកស្នែង បន្លះស្បែកទុកមួយដុំ។ ហើយអារសាច់ដោតចងប្រមូលរែក ដោយសេចក្តីត្រេកអរដើរវិលត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះហើយ ដោយឃើញថាប្រើសនេះល្អណាស់ ក៏នាំយកស្បែក និងស្នែងទៅថ្វាយស្ដេច។ ព្រះបាទព្រហ្មទត្ត ទ្រង់យល់ ទ្រង់ក៏សព្វព្រះរាជហឫទ័យ ទើបប្រទានយសដល់នាយព្រានជាចៅហ្វាយខេត្ត។ ចាប់ពី ថ្ងៃនោះមក ព្រានប៊ុនឡើងយសជាចៅហ្វាយខេត្ត នាងឧមាជាជំទាវ ហើយក៏បង្កើតឱ្យមានក្រុមរបាំមួយនិទានពីព្រានដើរបរបាញ់ម្រឹត ដូចមានការរៀបចំក្នុងវង់ត្រុដិសព្វថ្ងៃនេះ។ ដំណាលរឿងទី២ កាលសម័យដែលព្រះសម្មាសម្ពុទនៅជាពោធិសត្វ មុននឹងត្រាស់ដឹងព្រះអង្គទ្រង់ចេញសាងបុព្វជ្ជា។ ពេលនោះ មារាធិរាជបានដំណែងក្លែងខ្លួនជាសត្វប្រើសមករារាំងស្ទាក់ផ្លូវព្រះអង្គកុំឱ្យព្រះអង្គយាង ទៅមុខបាន។ ព្រះពោធិសត្វទ្រង់តាំងអធិដ្ឋានឡើងក៏ក្តៅដល់ទេវលោកមួយរំពេចព្រះព្រហ្ម ព្រះ ឥន្ទ ទេវតាទាំងឡាយចុះមកដំណែងភេទជាងោះ។ ហើយលបបាញ់ប្រើសដែលជាមារាធិរាជក្លែងភេទនោះ ស្លាប់បាត់ទៅ។ រួចហើយពពួកទេវតាទាំងអស់នេះក៏នាំគ្នាដង្ហែព្រះអង្គឆ្លងស្ទឹងអនោមាទៅសាងព្រះផ្នួសសម្រេចបំណងទៅ ដោយមានភ្លេងមហោស្រពរង់តាមដងផ្លូវ។ ដូច្នេះ បានជាគេយករឿងនោះមកកសាងជារបាំត្រុដិឡើង គឺដងកញ្ញាជាឆ័ត្រ ឬជាក្លស់ បើកបាំងព្រះពោធិសត្វ ពួកភ្លេងជាទពតា ឯនាងរាំជាទេពអប្សរហែហម ប្រើសទន្សោងជាមារ និងព្រានរួមទាំងមនុស្សព្រៃជាទេពតាកាឡា។ នាពេលបច្ចុប្បន្នក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុននានា តែងតែរៀបចំឱ្យមានការសម្តែងរបាំត្រុដិ មុនពេល ឬរយៈពេលខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តីក្នុងឱកាសឆ្នាំថ្មីរបស់ប្រជាជនខ្មែរ។